អាជីពជាអ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុបុគ្គល មិនមែនត្រឹមតែជាការផ្ដល់ដំបូន្មានលើការចំណាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដើរតួជាដៃគូយុទ្ធសាស្ត្រដើម្បីជួយអតិថិជនក្នុងការរៀបចំផែនការលុយកាក់ឱ្យបានហ្មត់ចត់បំផុតសម្រាប់សម្រេចរាល់គោលដៅជីវិត។ អ្នកផ្ដល់ប្រឹក្សាវិនិយោគអាជីពមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជានិមិត្តរូបនៃចំណេះដឹង ដោយចង្អុលបង្ហាញផ្លូវដល់អតិថិជនក្នុងការជ្រើសរើសយកផលិតផលហិរញ្ញវត្ថុណាដែលផ្ដល់ផលចំណេញខ្ពស់ និងមានកម្រិតហានិភ័យដែលអាចគ្រប់គ្រងបាន។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការអ្នកជំនាញផ្នែកលុយកាក់បានក្លាយជាកត្តាចាំបាច់សម្រាប់គ្រួសារវណ្ណៈកណ្ដាលដែលចង់បង្កើនទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានស្ថិរភាពយូរអង្វែង។ ការប្រកបអាជីពនេះតម្រូវឱ្យបុគ្គលម្នាក់ៗមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការតាមដាន និងវិភាគលើស្ថានភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាការប្រែប្រួលនៃសេដ្ឋកិច្ចសកលលោក ដើម្បីផ្ដល់ព័ត៌មានដែលទាន់សម័យ និងសុក្រឹតបំផុតដល់អតិថិជន។ ការជួយអតិថិជនឱ្យយល់ដឹងពីសិល្បៈនៃការបែងចែកចំណូល និងចំណាយតាមបច្ចេកទេសវិទ្យាសាស្ត្រ គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុ និងកាត់បន្ថយសម្ពាធផ្លូវចិត្តដែលកើតចេញពីបញ្ហាលុយកាក់។ អ្នកជំនាញត្រូវមានសមត្ថភាពវិភាគយ៉ាងស៊ីជម្រៅលើលំហូរទឹកប្រាក់ប្រចាំខែ និងប្រចាំឆ្នាំរបស់អតិថិជន ដើម្បីធានាថាពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ទោះបីជាស្ថិតក្នុងកាលៈទេសៈមិនប្រាកដប្រជានៃទីផ្សារក៏ដោយ។ ការរៀបចំផែនការកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន គឺជាចំណុចអាទិភាពដែលអ្នកគ្រូហិរញ្ញវត្ថុតែងតែរំលឹកដល់អតិថិជន ដើម្បីការពារពួកគេពីការធ្លាក់ចូលក្នុងបំណុលវណ្ឌកនៅពេលមានបញ្ហាសុខភាព ឬបាត់បង់ការងារភ្លាមៗ។ អាជីពនេះលើសពីការគណនាលេខក្នុងបញ្ជី ប៉ុន្តែវាគឺជាការចូលខ្លួនទៅជួយតម្រង់ទិសដៅ និងកសាងទម្លាប់នៃការរស់នៅប្រកបដោយវិន័យហិរញ្ញវត្ថុខ្ពស់ ដើម្បីធានាបាននូវអនាគតមួយដែលពោរពេញដោយភាពកក់ក្ដៅ។ អ្នកពិគ្រោះយោបល់ត្រូវតែចំណាយពេលសិក្សា និងស្វែងយល់ឱ្យបានច្បាស់ពីគោលដៅរយៈពេលវែងរបស់អតិថិជនម្នាក់ៗ មិនថាជាការសន្សំដើម្បីទិញផ្ទះ ការត្រៀមលក្ខណៈសម្រាប់អប់រំកូនៗ ឬការរៀបចំផែនការចូលនិវត្តន៍ឱ្យបានសមរម្យ។ ការកសាងទំនុកចិត្ត និងភាពជឿជាក់រវាងអ្នកផ្ដល់ប្រឹក្សា និងអតិថិជន គឺជាទ្រព្យសម្បត្តិដ៏ធំធេងបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ ព្រោះវាជាកត្តាសម្រេចថាតើទំនាក់ទំនងការងារនេះនឹងអាចបន្តបានយូរអង្វែងកម្រិតណា។ អ្នកផ្ដល់ប្រឹក្សាវិនិយោគត្រូវតែមានជំនាញបច្ចេកទេសកម្រិតខ្ពស់ក្នុងការអាន និងបកស្រាយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ ដើម្បីស្វែងរកឱកាសវិនិយោគដែលលាក់កំបាំង និងផ្ដល់ផលចំណេញដល់អតិថិជន។ ការមានចំណេះដឹងមូលដ្ឋានគ្រឹះ និងស៊ីជម្រៅអំពីយន្តការនៃទីផ្សារមូលបត្រកម្ពុជា គឺជាលក្ខខណ្ឌចាំបាច់ដែលអ្នកជំនាញក្នុងស្រុកត្រូវតែមាន ដើម្បីណែនាំអតិថិជនឱ្យចូលរួមវិនិយោគក្នុងវិស័យដែលស្របច្បាប់។ ការប្រើប្រាស់កម្មវិធីទំនើបៗដូចជា Excel សម្រាប់បង្កើតគំរូហិរញ្ញវត្ថុ ជួយឱ្យការរៀបចំផែនការ និងការព្យាករណ៍ពីផលចំណេញមានភាពសុក្រឹត និងអាចយកជាការបានក្នុងកម្រិតខ្ពស់បំផុត។ អ្នកជំនាញត្រូវមានសមត្ថភាពខ្ពស់ក្នុងការវាយតម្លៃ និងប្រៀបធៀបរវាងផលចំណេញដែលរំពឹងទុក បើធៀបទៅនឹងកម្រិតហានិភ័យដែលអតិថិជនអាចទទួលយកបាន ដើម្បីបង្កើតជាយុទ្ធសាស្ត្រវិវិធកម្មដ៏មានប្រសិទ្ធភាព។ ការយល់ដឹងពីផលប៉ះពាល់នៃអត្រាអតិផរណាទៅលើអំណាចទិញនៃលុយរបស់អតិថិជន ជួយឱ្យអ្នកផ្ដល់ប្រឹក្សាអាចរៀបចំយុទ្ធសាស្ត្រការពារទ្រព្យសម្បត្តិឱ្យមានតម្លៃស្ថិតស្ថេរ ទោះបីជាតម្លៃទំនិញនៅលើទីផ្សារមានការកើនឡើងក៏ដោយ។ ការរៀបចំបញ្ជីបែងចែកទ្រព្យសម្បត្តិឱ្យមានភាពចម្រុះទៅក្នុងវិស័យផ្សេងៗគ្នា គឺជាបច្ចេកទេសដ៏សំខាន់ដែលជួយកាត់បន្ថយហានិភ័យជាអតិបរមា ស្របតាមទស្សនៈថា"មិនត្រូវដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយឡើយ"។ អ្នកផ្ដល់ប្រឹក្សាវិនិយោគត្រូវយល់ដឹងឱ្យបានច្បាស់ពីលក្ខណៈបច្ចេកទេស និងភាពខុសគ្នារវាងមូលបត្របំណុលដែលផ្ដល់ចំណូលទៀងទាត់ និងមូលបត្រកម្មសិទ្ធិដែលផ្ដល់ឱកាសនៃការកើនឡើងនៃតម្លៃដើមទុន។ ការតាមដានយ៉ាងយកចិត្តទុកដាក់លើរាល់សេចក្ដីប្រកាសគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា ជួយឱ្យអ្នកជំនាញអាចផ្ដល់ដំបូន្មានទាន់ពេលវេលាអំពីនិន្នាការនៃអត្រាការប្រាក់ និងការប្រែប្រួលនៃតម្លៃរូបិយបណ្ណ។ ការចេះប្រើប្រាស់វិធីសាស្ត្រវិភាគបច្ចេកទេសតាមរយៈក្រាហ្វ និងការវិភាគមូលដ្ឋានតាមរយៈទិន្នន័យសេដ្ឋកិច្ច គឺជាអាវុធដ៏មុតស្រួចដែលជួយឱ្យអ្នកវិនិយោគអាចធ្វើសេចក្ដីសម្រេចចិត្តបានត្រឹមត្រូវបំផុត។ អ្នកជំនាញត្រូវតែមានសមត្ថភាព និងភាពក្លាហានក្នុងការបញ្ជាក់ពីគណនេយ្យភាពនៃរាល់ផលិតផលវិនិយោគដែលខ្លួនបានណែនាំ ដើម្បីធានាបាននូវតម្លាភាព និងភាពយុត្តិធម៌សម្រាប់ភាគីអតិថិជនជានិច្ច។ នៅក្នុងការពិគ្រោះយោបល់នីមួយៗ អ្នកជំនាញត្រូវប្រើប្រាស់ជំនាញស្ដាប់ដោយសកម្ម និងមានការយោគយល់ខ្ពស់ ដើម្បីស្វែងរកឱ្យឃើញនូវរាល់ក្ដីបារម្ភពិតប្រាកដ និងតម្រូវការជាក់ស្ដែងដែលអតិថិជនមិនទាន់បាននិយាយចេញមក។ ការយល់ដឹងអំពីចិត្តសាស្ត្រហិរញ្ញវត្ថុជួយឱ្យអ្នកជំនាញអាចវិភាគពីមូលហេតុដែលនាំឱ្យអតិថិជនធ្វើការសម្រេចចិត្តខុសឆ្គង រួចទើបដាក់ចេញនូវដំណោះស្រាយដើម្បីកែតម្រូវទម្លាប់ទាំងនោះឡើងវិញ។ ការជួយអតិថិជនឱ្យរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងដោះស្រាយបំណុលតាមវិធីសាស្ត្រសន្សំសំចៃបំផុត គឺជាការផ្ដល់នូវសេរីភាពផ្លូវចិត្ត និងឱកាសក្នុងការចាប់ផ្ដើមជីវិតហិរញ្ញវត្ថុថ្មីមួយដែលគ្មានសម្ពាធ។ អ្នកផ្ដល់ប្រឹក្សាត្រូវមានភាពអត់ធ្មត់ខ្ពស់ក្នុងការបម្លែងរាល់ពាក្យបច្ចេកទេសហិរញ្ញវត្ថុដែលស្មុគស្មាញ ឱ្យក្លាយទៅជាភាសាសាមញ្ញដែលអតិថិជនអាចយល់បានយ៉ាងងាយ និងអាចយកទៅអនុវត្តតាមបានភ្លាមៗ។ ការរៀបចំផែនការសម្រាប់ពេលចូលនិវត្តន៍មិនមែនត្រឹមតែជារឿងការសន្សំលុយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការគណនាយ៉ាងម៉ត់ចត់ពីតម្រូវការរស់នៅប្រចាំថ្ងៃ សេវាថែទាំសុខភាព និងការរក្សាបាននូវភាពថ្លៃថ្នូរក្នុងវ័យជរា។ អ្នកជំនាញត្រូវចេះប្រើប្រាស់ឧបករណ៍វាយតម្លៃកម្រិតនៃការទទួលយកហានិភ័យ ដើម្បីធានាថាការវិនិយោគដែលបានណែនាំ នឹងមិនបង្កជាការព្រួយបារម្ភ ឬប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្តរបស់អតិថិជនឡើយ។ ការដើរតួជាអ្នកលើកទឹកចិត្ត និងការតាមដានលទ្ធផលនៃការអនុវត្តផែនការជាប្រចាំ គឺជាចំណុចគន្លឹះដែលជួយឱ្យអតិថិជនមានការតាំងចិត្តខ្ពស់ និងមិនបោះបង់ចោលគោលដៅសន្សំរបស់ពួកគេនៅពាក់កណ្ដាលទី។ នៅក្នុងករណីជាច្រើន អ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុបានក្លាយជា "បង្គោលជីវិត" ដែលជួយតម្រង់ទិសដៅអនាគតរបស់អតិថិជនតាមរយៈការកសាងគ្រឹះនៃស្ថិរភាពលុយកាក់ដែលមិនអាចរង្គើបាន។ ការបញ្ចូលផែនការធានារ៉ាប់រងទៅក្នុងយុទ្ធសាស្ត្រហិរញ្ញវត្ថុរួម គឺជាការបង្កើតនូវសំណាញ់សុវត្ថិភាពដ៏រឹងមាំដើម្បីការពារទ្រព្យសម្បត្តិ និងក្រុមគ្រួសាររបស់អតិថិជនពីហានិភ័យដែលមិនអាចមើលឃើញជាមុន។ ភាពជាអ្នកវិជ្ជាជីវៈពិតប្រាកដ គឺតម្រូវឱ្យអ្នកផ្ដល់ប្រឹក្សាមានភាពស្មោះត្រង់ក្នុងការបង្ហាញពីការពិតនៃស្ថានភាពហិរញ្ញវត្ថុដល់អតិថិជន ទោះបីជាការពិភាក្សានោះអាចនឹងមានភាពតានតឹង ឬមិនសូវស្រួលស្ដាប់ក៏ដោយ។ អ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលជាកាតព្វកិច្ចច្បាប់ក្នុងការតម្កល់ផលប្រយោជន៍របស់អតិថិជនឱ្យខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងគ្រប់ការសម្រេចចិត្តវិនិយោគទាំងអស់។ ការមិនលាក់បាំងនូវរាល់ផលប្រយោជន៍បុគ្គល ឬកម្រៃជើងសារដែលទទួលបានពីភាគីទីបី គឺជាសីលធម៌ដ៏ចម្បងដែលជួយកសាងទំនុកចិត្ត និងភាពស្មោះត្រង់រវាងអ្នកផ្ដល់ប្រឹក្សា និងអតិថិជនឱ្យកាន់តែរឹងមាំ។ រាល់ព័ត៌មានលម្អិតអំពីទ្រព្យសម្បត្តិ និងស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ត្រូវតែរក្សាទុកជាការសម្ងាត់បំផុតក្នុងប្រព័ន្ធសុវត្ថិភាពដែលមិនអាចឱ្យជនក្រៅដឹងបានឡើយ ដើម្បីការពារឯកជនភាព និងសុវត្ថិភាពបុគ្គល។ អ្នកផ្ដល់ប្រឹក្សាវិនិយោគអាជីពមិនត្រូវសន្យា ឬធានាពីផលចំណេញដែលលើសពីការពិតនៃទីផ្សារ ដើម្បីគ្រាន់តែចង់ទាក់ទាញអតិថិជនឱ្យមកប្រើប្រាស់សេវាកម្មរបស់ខ្លួននោះឡើយ។ ការផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទាំងចំណុចវិជ្ជមាន និងហានិភ័យដែលអាចកើតមាន គឺជាការបង្ហាញពីភាពចាស់ទុំក្នុងវិជ្ជាជីវៈ និងជួយឱ្យអតិថិជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត។ ការគោរព និងអនុវត្តតាមយ៉ាងម៉ត់ចត់នូវរាល់ច្បាប់ និងបទបញ្ញត្តិដែលដាក់ចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺជាលក្ខខណ្ឌដែលមិនអាចប្រកែកបានសម្រាប់អ្នកប្រកបរបរនេះ។ អ្នកជំនាញត្រូវមានភាពថ្លៃថ្នូរក្នុងការប្រកួតប្រជែងទីផ្សារ ដោយផ្ដោតលើការបង្ហាញគុណតម្លៃនៃសេវាកម្មរបស់ខ្លួន ជាជាងការប្រើប្រាស់ពាក្យសម្ដីបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃក្នុងវិជ្ជាជីវៈតែមួយ។ ការកំណត់ថ្លៃសេវាពិគ្រោះយោបល់ឱ្យបានច្បាស់លាស់តាំងពីដំបូង និងមានតម្លាភាពលើរាល់ការចំណាយបន្ថែម ជួយជៀសវាងបាននូវជម្លោះ ឬការយល់ច្រឡំដែលអាចកើតមាននៅពេលក្រោយ។ អ្នកជំនាញរូបណាដែលបន្តអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ខ្លួនជានិច្ច នឹងអាចផ្ដល់នូវដំបូន្មានដែលមានគុណតម្លៃខ្ពស់បំផុត និងស្របតាមការវិវត្តនៃពិភពហិរញ្ញវត្ថុសម័យថ្មី។ ភាពស្មោះត្រង់ដាច់ខាតលើទិន្នន័យលេខរៀង និងរបាយការណ៍ហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានដ៏រឹងមាំបំផុតសម្រាប់ការកសាងកេរ្តិ៍ឈ្មោះជានិរន្តរ៍នៅក្នុងវិស័យផ្ដល់ប្រឹក្សាវិនិយោគ។ ការកសាងម៉ាកយីហោផ្ទាល់ខ្លួន តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍លើបណ្ដាញសង្គម គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនដែលកំពុងស្វែងរកអ្នកជំនាញពិតប្រាកដ។ ការសរសេរអត្ថបទអប់រំផ្នែកលុយកាក់ឱ្យបានទៀងទាត់លើបណ្ដាញ LinkedIn ឬ Facebook បង្ហាញពីកម្រិតនៃការយល់ដឹង និងវិជ្ជាជីវៈរបស់អ្នកទៅកាន់មហាជន និងម្ចាស់អាជីវកម្មនានា។ ការផលិតវីដេអូខ្លីៗដែលពន្យល់ពីបច្ចេកទេសសន្សំ និងយុទ្ធសាស្ត្រវិវិធកម្មវិនិយោគ ជួយឱ្យសាធារណជនងាយស្រួលយល់ និងចាប់ផ្ដើមស្គាល់អ្នកក្នុងនាមជាអ្នកជំនាញដែលអាចពឹងពាក់បាន។ អ្នកជំនាញត្រូវមានគេហទំព័រផ្ទាល់ខ្លួនដែលបង្ហាញពី Portfolio បទពិសោធន៍ការងារ និងសញ្ញាបត្រវិជ្ជាជីវៈផ្សេងៗ ដើម្បីបង្កើនកម្រិតភាពជឿជាក់នៅចំពោះមុខអតិថិជនលំដាប់ខ្ពស់។ ការចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាហិរញ្ញវត្ថុ ឬកម្មវិធីជជែកពិភាក្សានានា គឺជាឱកាសមាសក្នុងការកសាងបណ្ដាញទំនាក់ទំនង និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងសហគមន៍អ្នកវិនិយោគ។ ការផ្ដល់សេវាកម្មពិគ្រោះយោបល់បឋមដោយមិនគិតកម្រៃ គឺជាមធ្យោបាយដ៏ល្អក្នុងការបង្ហាញពីសមត្ថភាព និងការកសាងទំនាក់ទំនងដំបូងជាមួយអតិថិជនឱ្យមានភាពកក់ក្ដៅ។ អ្នកជំនាញត្រូវតែមានការរៀបចំខ្លួនឱ្យមានរបៀបរៀបរយ និងមានសម្ភារៈទំនាក់ទំនងដែលមើលទៅមានលក្ខណៈស្តង់ដារ ដើម្បីឆ្លុះបញ្ចាំងពីភាពហ្មត់ចត់នៃការងាររបស់ខ្លួន។ ការទទួលបានការណែនាំបន្តពីអតិថិជនដែលធ្លាប់ជោគជ័យជាមួយអ្នក គឺជាមធ្យោបាយធ្វើទីផ្សារដ៏មានឥទ្ធិពលបំផុត ដែលមិនអាចទិញបានដោយទឹកប្រាក់ផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។ ការបង្កើតឆានែលតេឡេក្រាមដើម្បីផ្ដល់ព័ត៌មានបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ជួយរក្សាការចាប់អារម្មណ៍ពីសំណាក់អតិថិជន និងបង្ហាញថាអ្នកតែងតែតាមដានទីផ្សារជានិច្ច។ អ្នកជំនាញត្រូវចេះប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារដែលបញ្ជាក់ថា ការជួលអ្នកពិគ្រោះយោបល់គឺជាការវិនិយោគមួយដើម្បីចំណេញពេលវេលា និងកាត់បន្ថយការខាតបង់ មិនមែនគ្រាន់តែជាការចំណាយបន្ថែមនោះទេ។ បញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងទីផ្សារកម្ពុជា គឺការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនឱ្យងាកមកជឿជាក់លើការវិនិយោគដែលមានច្បាប់អនុញ្ញាត និងមានតម្លាភាព ជាជាងការរត់តាមការសន្យាចំណេញលឿន។ អ្នកជំនាញត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់អតិថិជនបានយ៉ាងល្អ នៅពេលដែលទីផ្សារវិនិយោគមានការប្រែប្រួលខ្លាំង ឬជួបប្រទះវិបត្តិសេដ្ឋកិច្ចពិភពលោក។ ការគ្រប់គ្រងការរំពឹងទុករបស់អតិថិជនឱ្យស្ថិតនៅក្នុងរង្វង់ជាក់ស្ដែងនៃទីផ្សារ តម្រូវឱ្យមានការសន្ទនាដោយការអត់ធ្មត់ និងការបង្ហាញភ័ស្តុតាងទិន្នន័យឱ្យបានច្បាស់លាស់។ ទោះបីជាក្នុងករណីមានការខាតបង់ដែលកើតចេញពីកត្តាទីផ្សារក៏ដោយ អ្នកផ្ដល់ប្រឹក្សាត្រូវមានភាពក្លាហាន និងវិជ្ជាជីវៈក្នុងការប្រឈមមុខ និងជួយរកផ្លូវដោះស្រាយជូនអតិថិជន។ ការប្រឈមមុខនឹងព័ត៌មានហិរញ្ញវត្ថុមិនពិតដែលរីករាលដាលលើអ៊ីនធឺណិត តម្រូវឱ្យអ្នកជំនាញមានជំនាញបកស្រាយឱ្យបានរហ័ស ដើម្បីការពារអតិថិជនកុំឱ្យធ្វើការសម្រេចចិត្តខុស។ អ្នកពិគ្រោះយោបល់ត្រូវចេះបត់បែនយុទ្ធសាស្ត្រវិនិយោគតាមកាលៈទេសៈសេដ្ឋកិច្ចដែលមិនស្ថិតស្ថេរ ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតសម្រាប់ដើមទុនរបស់អតិថិជន។ ការដោះស្រាយវិវាទហិរញ្ញវត្ថុដែលកើតមានក្នុងចំណោមសមាជិកគ្រួសារអតិថិជន តម្រូវឱ្យអ្នកជំនាញមានជំនាញសម្របសម្រួល និងចិត្តសាស្ត្រទន់ភ្លន់បំផុត។ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការរៀបចំរបាយការណ៍ ជួយកាត់បន្ថយពេលវេលាធ្វើការងាររដ្ឋបាល និងបង្កើនពេលវេលាសម្រាប់ផ្ដល់ប្រឹក្សាដោយផ្ទាល់។ ការប្រកួតប្រជែងពីសំណាក់អ្នកផ្ដល់ប្រឹក្សាដែលគ្មានអាជ្ញាប័ណ្ណ តម្រូវឱ្យអ្នកជំនាញអាជីពត្រូវបញ្ជាក់ពីគុណតម្លៃ និងសុវត្ថិភាពផ្លូវច្បាប់ដែលខ្លួនផ្ដល់ជូន។ អ្នកជំនាញត្រូវមានសុខភាពផ្លូវចិត្ត និងកាយសម្បទារឹងមាំ ដើម្បីទ្រាំទ្រនឹងសម្ពាធនៃតួលេខ និងទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ការយល់ដឹងស៊ីជម្រៅពីបច្ចេកវិទ្យា Blockchain និងទ្រព្យសម្បត្តិឌីជីថល ជួយឱ្យអ្នកផ្ដល់ប្រឹក្សាអាចពង្រីកវិសាលភាពនៃការវិនិយោគទៅក្នុងវិស័យថ្មីៗប្រកបដោយទំនុកចិត្ត។ ការប្រើប្រាស់កម្មវិធី Robo-advisors អាចជួយសម្រួលដល់ការវិនិយោគខ្នាតតូចឱ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការប្រើប្រាស់ក្បួនដោះស្រាយតាមបច្ចេកទេស។ អ្នកជំនាញត្រូវតាមដានការអភិវឌ្ឍន៍នៃប្រព័ន្ធធនាគារចល័តជានិច្ច ដើម្បីណែនាំអតិថិជនឱ្យប្រើប្រាស់ឧបករណ៍ទាំងនោះក្នុងការគ្រប់គ្រងលុយកាក់បានរហ័ស និងមានសុវត្ថិភាព។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការវិភាគទិន្នន័យទីផ្សារដ៏មហិមា ជួយឱ្យអ្នកផ្ដល់ប្រឹក្សាអាចមើលឃើញឱកាស និងហានិភ័យបានកាន់តែមុតស្រួច។ ការរៀបចំការពិគ្រោះយោបល់តាមរយៈប្រព័ន្ធវីដេអូអនឡាញ ជួយបង្កើនភាពបត់បែន និងលទ្ធភាពក្នុងការបម្រើអតិថិជនដែលនៅឆ្ងាយ ឬនៅក្រៅប្រទេសបានយ៉ាងងាយស្រួល។ ការប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ការទូទាត់ និងផ្ទេរប្រាក់វិនិយោគ គឺជាការកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនល្បឿននៃការវិនិយោគឱ្យបានទាន់ពេលវេលា។ អ្នកជំនាញត្រូវមានចំណេះដឹងផ្នែកសុវត្ថិភាពសាយប័រ ដើម្បីផ្ដល់ការណែនាំដល់អតិថិជនក្នុងការការពារគណនី និងព័ត៌មានហិរញ្ញវត្ថុពីការវាយប្រហារតាមអ៊ីនធឺណិត។ ការស្វែងយល់ពីកាបូបលុយអេឡិចត្រូនិកសម្រាប់ការសន្សំ កំពុងក្លាយជាជម្រើសថ្មីដែលអ្នកជំនាញត្រូវសិក្សា ដើម្បីណែនាំដល់យុវវ័យជំនាន់ថ្មី។ នវានុវត្តន៍ក្នុងវិស័យ Insurtech ផ្ដល់លទ្ធភាពឱ្យអតិថិជនអាចទទួលបានកិច្ចការពារហិរញ្ញវត្ថុតាមរយៈការទិញធានារ៉ាប់រងអនឡាញដែលមានតម្លៃសមរម្យ។ អ្នកជំនាញដែលចេះបញ្ចូលបច្ចេកវិទ្យាទៅក្នុងការផ្ដល់សេវាកម្ម នឹងក្លាយជាអ្នកនាំមុខគេក្នុងការបម្រើអតិថិជនជំនាន់ Z ដែលចូលចិត្តភាពរហ័ស និងងាយស្រួល។ ការខិតខំប្រឹងប្រែងដើម្បីទទួលបានសញ្ញាបត្រវិជ្ជាជីវៈកម្រិតពិភពលោកដូចជា CFA ឬ CFP គឺជាការបញ្ជាក់ពីឧត្តមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងអាជីព។ ការសិក្សាបន្តលើច្បាប់ពន្ធដារ និងបទបញ្ញត្តិហិរញ្ញវត្ថុក្នុងស្រុក ជួយឱ្យការរៀបចំផែនការទ្រព្យសម្បត្តិមានភាពត្រឹមត្រូវ និងចំណេញបំផុតសម្រាប់អតិថិជន។ ការចូលរួមក្នុងរាល់សិក្ខាសាលាដែលរៀបចំដោយអាជ្ញាធរមូលបត្រ ជួយឱ្យអ្នកជំនាញអាចក្ដាប់បាននូវរាល់ការផ្លាស់ប្តូរគោលនយោបាយថ្មីៗដែលប៉ះពាល់ដល់ការវិនិយោគ។ អ្នកជំនាញត្រូវចំណាយពេលអានសៀវភៅ និងទស្សនាវដ្ដីហិរញ្ញវត្ថុល្បីៗកម្រិតអន្តរជាតិ ដើម្បីពង្រីកទស្សនវិស័យ និងយុទ្ធសាស្ត្រផ្ដល់ប្រឹក្សារបស់ខ្លួន។ ការធ្វើជាសមាជិកសកម្មនៃសមាគមអ្នកជំនាញហិរញ្ញវត្ថុ ផ្ដល់ឱកាសក្នុងការកសាងបណ្ដាញទំនាក់ទំនងជាមួយអ្នកជំនាញឆ្នើមៗក្នុងវិស័យតែមួយ។ ការរៀនសូត្រពីបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញជំនាន់មុន គឺជាផ្លូវកាត់ក្នុងការយល់ដឹងពីសិល្បៈនៃការដោះស្រាយបញ្ហាអតិថិជនដ៏មានប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាពភាសាបរទេសនឹងជួយឱ្យអ្នកអាចចូលទៅកាន់ប្រភពព័ត៌មានសេដ្ឋកិច្ចពិភពលោកបានដោយផ្ទាល់ និងទាន់ហេតុការណ៍បំផុត។ ការបង្កើតឱ្យមានការពិភាក្សាក្នុងចំណោមមិត្តរួមអាជីព ជួយឱ្យមានការផ្ដោះប្ដូរយោបល់ និងការស្វែងរកដំណោះស្រាយចំពោះករណីអតិថិជនដែលមានភាពស្មុគស្មាញ។ ការអនុវត្តការវិនិយោគដោយប្រើប្រាស់ដើមទុនផ្ទាល់ខ្លួន គឺជាមេរៀនដ៏មានតម្លៃបំផុតដែលផ្ដល់ឱ្យអ្នកនូវអារម្មណ៍ពិត និងបទពិសោធន៍ជាក់ស្ដែងលើទីផ្សារ។ អាជីពនេះតម្រូវឱ្យមានស្មារតីនៃការរៀនសូត្រអស់មួយជីវិត ព្រោះពិភពនៃលុយកាក់ និងការវិនិយោគតែងតែមានការវិវត្តន៍ និងបង្កើតថ្មីឥតឈប់ឈរ។ អ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុដើរតួជាកាតាលីករក្នុងការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ តាមរយៈការបណ្ដុះបណ្ដាលប្រជាជនឱ្យចេះប្រើប្រាស់លុយបង្កើតលុយ។ ការបង្កើនកម្រិតយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិទាំងមូល។ នៅពេលដែលគ្រួសារនីមួយៗមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ វានឹងជួយកាត់បន្ថយបញ្ហាសង្គម និងភាពតានតឹងដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារបានយ៉ាងច្រើន។ អាជីពនេះជួយឱ្យទីផ្សារទុននៅក្នុងប្រទេសកម្ពុជាមានភាពរស់រវើក និងមាននិរន្តរភាព តាមរយៈការជួយសម្របសម្រួលលំហូរទុនវិនិយោគឱ្យចំទិសដៅ។ អនាគតនៃអាជីពនេះនឹងកាន់តែមានសក្ដានុពល ខណៈដែលប្រជាជនចាប់ផ្ដើមងាកមកឱ្យតម្លៃលើការរៀបចំផែនការសោធននិវត្តន៍ឯកជនសម្រាប់ខ្លួនឯង។ ការផ្ដល់ប្រឹក្សាដល់សហគ្រាសធុនតូច និងមធ្យម លើការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ជាចំណែកមួយក្នុងការជួយជម្រុញការរីកចម្រើននៃសេដ្ឋកិច្ចមូលដ្ឋាន។ អ្នកជំនាញហិរញ្ញវត្ថុគឺជាអ្នកការពារពលរដ្ឋពីការធ្លាក់ចូលក្នុងអន្ទាក់នៃគ្រោងការណ៍បោកប្រាស់នានា ដែលតែងតែប្រើប្រាស់ការសន្យាចំណេញខ្ពស់មកធ្វើជាថ្នាក់។ ការលើកកម្ពស់វប្បធម៌សន្សំ និងវិនិយោគប្រកបដោយការទទួលខុសត្រូវ នឹងជួយឱ្យកម្ពុជាមានប្រភពទុនក្នុងស្រុកដ៏រឹងមាំសម្រាប់កសាងប្រទេសជាតិ។ យុវវ័យខ្មែរជំនាន់ក្រោយនឹងកាន់តែច្រើនងាកមកចាប់យកអាជីពនេះ ដោយសារវាជាការងារដែលផ្ដល់នូវកិត្តិយស ឯករាជ្យភាព និងចំណូលខ្ពស់។ អាជីពនេះនឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយ នៅក្នុងការកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមដែលពោរពេញដោយចំណេះដឹងផ្នែកលុយកាក់។ ការធ្វើជាអ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុ គឺជាការផ្ដល់នូវពន្លឺនៃសេចក្ដីសង្ឃឹម និងភាពច្បាស់លាស់ដល់អនាគតដែលធ្លាប់តែមានភាពស្រពិចស្រពិលសម្រាប់មនុស្សជាច្រើន។ ភាពជោគជ័យដ៏ពិតប្រាកដនៅក្នុងអាជីពនេះមិនមែនវាស់វែងលើទំហំទ្រព្យសម្បត្តិដែលអ្នករកបានទេ ប៉ុន្តែវាស់លើចំនួនមនុស្សដែលអ្នកបានជួយឱ្យមានសេរីភាពហិរញ្ញវត្ថុវិញ។ អ្នកផ្ដល់ប្រឹក្សាដ៏ឆ្នើម គឺជាបុគ្គលដែលមានភាពក្លាហាន និងភាពស្មោះត្រង់ក្នុងការលើកយកបញ្ហា និងហានិភ័យមកជជែកគ្នាជាមុនសិន មុននឹងនិយាយពីផលចំណេញ។ អាជីពនេះតម្រូវឱ្យមានការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងដួងចិត្តដែលចង់បម្រើអតិថិជន និងខួរក្បាលវិភាគទិន្នន័យដែលមុតស្រួចដូចកាំបិត។ រាល់ដំបូន្មាន និងផែនការដែលអ្នកបានដាក់ចេញ អាចមានឥទ្ធិពលផ្លាស់ប្តូរវាសនានៃគ្រួសារមួយតាំងពីជំនាន់ឪពុកម្ដាយរហូតដល់ជំនាន់កូនចៅ។ ការដើរទាន់បច្ចេកវិទ្យា និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដ៏ខ្ពង់ខ្ពស់ គឺជាគន្លឹះតែមួយគត់ដែលនាំអ្នកទៅរកភាពជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកជំនាញម្នាក់ៗត្រូវមានមោទនភាពចំពោះតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកយាមទ្វារនៃស្ថិរភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ ស្នាមញញឹម និងសេចក្ដីសុខផ្លូវចិត្តរបស់អតិថិជននៅពេលពួកគេសម្រេចគោលដៅជីវិត គឺជាកិត្តិយស និងរង្វាន់ដ៏មានតម្លៃបំផុតសម្រាប់អ្នកផ្ដល់ប្រឹក្សា។ ការតស៊ូព្យាយាម និងការអត់ធ្មត់ក្នុងការកសាងកេរ្តិ៍ឈ្មោះឱ្យមានភាពស្អាតស្អំ នឹងផ្ដល់ផលតបស្នងវិញជាទីគាប់ចិត្ត និងមានស្ថិរភាពយូរអង្វែង។ សរុបមក អាជីពក្នុងវិស័យហិរញ្ញវត្ថុបុគ្គល និងការវិនិយោគ គឺជាការងារដ៏ថ្លៃថ្នូរ និងមានសារៈសំខាន់បំផុតសម្រាប់ការកសាងអនាគតដ៏រុងរឿងនៃសង្គមខ្មែរយើង។